ការជូនកាដូក្នុងកំឡុងពេល «ណាត់ជួបស្វែងយល់ចិត្ត» ក្នុងសង្គមខ្មែរ គឺជាសិល្បៈនៃការបង្ហាញចិត្តស្មោះសរ ភាពថ្លៃថ្នូរ និងការចេះដឹងទុក្ខធុរៈរបស់ដៃគូ។ វាមិនមែនស្ថិតនៅលើតែតម្លៃទឹកប្រាក់នោះទេ ប៉ុន្តែវាស្ថិតនៅលើ «ទឹកចិត្ត» និង «ពេលវេលា» ដែលបានចំណាយវិញ។ ការជ្រើសរើសកាដូដែលមានអត្ថន័យសម្រាប់ដៃគូ គឺជាការឆ្លុះបញ្ចាំងពីការសង្កេតយ៉ាងល្អិតល្អន់របស់អ្នក ចំពោះរាល់ចំណង់ចំណូលចិត្តតូចតាចដែលគេធ្លាប់បាននិយាយប្រាប់។ នៅក្នុងវប្បធម៌ខ្មែរ ការជូនកាដូក្នុងដំណាក់កាលណាត់ជួបដំបូងៗ ជួយរំសាយយភាពទើសទាល់ និងបង្កើតបានជាចំណាប់អារម្មណ៍ដំបូងដ៏កក់ក្ដៅបំផុត។ កាដូដែលល្អបំផុតមិនមែនជាកាដូដែលមានតម្លៃថ្លៃបំផុតនោះទេ ប៉ុន្តែគឺជាកាដូដែលដៃគូកំពុងតែត្រូវការចាំបាច់ក្នុងជីវិតប្រចាំថ្ងៃរបស់គេ។ ការជូនវត្ថុអនុស្សាវរីយ៍ដែលធ្វើដោយផ្ទាល់ដៃ បង្ហាញពីការលះបង់ពេលវេលា និងការផ្ចិតផ្ចង់ដែលលុយកាក់មិនអាចទិញបានឡើយ។ ការជ្រើសរើសកាដូដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណខ្មែរ ដូចជាសំពត់សូត្រ ឬកន្សែងក្រមាដែលរៀបចំយ៉ាងស្អាត បង្ហាញពីភាពចាស់ទុំ និងការផ្ដល់តម្លៃដល់ឫសគល់វប្បធម៌។ ការជូនសៀវភៅដែលដៃគូចូលចិត្តអាន បង្ហាញថាអ្នកពិតជាផ្ដល់តម្លៃដល់ចំណេះដឹង និងការអភិវឌ្ឍខ្លួនរបស់មនុស្សដែលអ្នកស្រឡាញ់។ កាដូដែលជាគ្រឿងតុបតែងខ្លួនតូចតាច ជួយឱ្យដៃគូនឹកឃើញដល់វត្តមានរបស់អ្នករាល់ពេលដែលគេបានប្រើប្រាស់វានៅក្នុងជីវិតប្រចាំថ្ងៃ។ ការផ្ដល់កាដូដោយគ្មានការរំពឹងទុក គឺជាវិធីដ៏មានប្រសិទ្ធភាពក្នុងការបង្កើនភាពរំភើប និងភាពផ្អែមល្ហែមដល់ទំនាក់ទំនង។ ការវេចខ្ចប់កាដូឱ្យមានសោភ័ណភាព បង្ហាញពីភាពហ្មត់ចត់ និងការផ្ដល់កិត្តិយសយ៉ាងខ្ពង់ខ្ពស់ដល់អ្នកដែលនឹងទទួលវា។ ការសរសេរសំបុត្រខ្លីៗភ្ជាប់ជាមួយកាដូ គឺជាការផ្ញើនូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ដែលជួនកាលពាក្យសម្ដីផ្ទាល់មាត់មិនអាចនិយាយចេញអស់។ ការទិញម្ហូប ឬបង្អែមដែលដៃគូចូលចិត្តញ៉ាំមកផ្ញើដល់កន្លែងធ្វើការ គឺជាសញ្ញានៃការបារម្ភ និងការថែទាំដ៏កក់ក្ដៅបំផុត។ ការជូនផ្លែឈើស្រស់ៗតាមរដូវកាលដល់គ្រួសារខាងដៃគូ គឺជាការបង្ហាញពីមារយាទដ៏ល្អប្រពៃ និងការចេះដឹងគុណចំពោះចាស់ទុំ។ នៅក្នុងសង្គមខ្មែរ អាហារគឺជាភាសាស្នេហាដ៏មានឥទ្ធិពល ដែលអាចជួយផ្សារភ្ជាប់បេះដូងពីរឱ្យកាន់តែជិតស្និទ្ធនឹងគ្នា។ ការរៀបចំប្រអប់អាហារសុខភាពឱ្យដៃគូញ៉ាំក្នុងថ្ងៃដែលគេមមាញឹក បង្ហាញពីការយល់ចិត្ត និងការផ្ដល់កម្លាំងចិត្តយ៉ាងធំធេង។ ការជូននំខ្មែរដែលពិបាករក ឬនំដែលធ្វើឡើងដោយការផ្ចិតផ្ចង់ បង្ហាញពីបំណងចង់ឱ្យដៃគូទទួលបាននូវរសជាតិដ៏ពិសេសបំផុត។ ការផ្ញើភេសជ្ជៈត្រជាក់ៗ ឬកាហ្វេដែលដៃគូពេញចិត្តនៅពេលរសៀល គឺជាការដាស់តឿនឱ្យគេសម្រាក និងផ្ដល់ភាពស្រស់ស្រាយដល់ចិត្ត។ ការដែលអ្នកចេះចងចាំនូវរាល់ម្ហូបដែលដៃគូអាឡែហ្ស៊ី និងចៀសវាងវានៅក្នុងកាដូ គឺជាការយកចិត្តទុកដាក់ដែលគួរឱ្យគោរព។ ការនាំយកអាហារដែលយើងធ្វើដោយផ្ទាល់ដៃទៅចែករំលែកជាមួយដៃគូក្នុងពេល Picnic គឺជាអនុស្សាវរីយ៍ដ៏រ៉ូមែនទិកបំផុត។ ការជូនកាដូជាឈុតតែ ឬកាហ្វេលំដាប់ខ្ពស់ គឺជាការផ្ដល់នូវបទពិសោធន៍ដ៏ប្រណីតដល់ការរស់នៅប្រចាំថ្ងៃរបស់ដៃគូ។ សូម្បីតែផ្លែឈើមួយផ្លែដែលត្រូវបានជ្រើសរើសយ៉ាងស្អាត ក៏អាចក្លាយជាកាដូដ៏មានន័យ ប្រសិនបើវាត្រូវបានផ្ដល់ឱ្យដោយចិត្តស្មោះ។ ការជូនកាដូក្នុងថ្ងៃខួបកំណើតរបស់ដៃគូ គឺជាការអបអរសាទរចំពោះវត្តមានរបស់គេនៅក្នុងពិភពលោក និងក្នុងជីវិតរបស់អ្នក។ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ការជូនសម្លៀកបំពាក់ថ្មី ឬគ្រឿងលម្អដល់ដៃគូ គឺជាការប្រាថ្នាសុំនូវសិរីសួស្ដី និងភាពស្រស់បំព្រងសម្រាប់ឆ្នាំថ្មី។ ការចងចាំថ្ងៃដែលអ្នកទាំងពីរបានជួបគ្នាដំបូង និងការជូនកាដូតូចតាចក្នុងថ្ងៃនោះ បង្ហាញថាអ្នកពិតជាផ្ដល់តម្លៃដល់គ្រប់វិនាទីនៃទំនាក់ទំនងមួយនេះ។ ការផ្ដល់កាដូក្នុងថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ គឺជាការបញ្ជាក់ជាថ្មីនូវការតាំងចិត្ត និងមនោសញ្ចេតនាដែលអ្នកមានចំពោះគ្នា។ កាដូដែលបានផ្ដល់ឱ្យក្នុងគ្រាដែលដៃគូកំពុងជួបការលំបាក ឬមិនសប្បាយចិត្ត មានតម្លៃជាងកាដូក្នុងថ្ងៃជោគជ័យទៅទៀត។ ការជូនផ្កាមួយទង ឬបាច់ផ្កាដែលដៃគូចូលចិត្ត បង្កើតបានជាបរិយាកាសរ៉ូមែនទិក និងភាពស្រស់ស្រាយដល់អារម្មណ៍។ ការរៀបចំអាហារពេលល្ងាចជាកាដូភ្ញាក់ផ្អើល គឺជាការចំណាយពេលវេលាដ៏មានគុណភាពរួមគ្នា ដែលពង្រឹងចំណងមេត្រីភាព។ ការជូនកាដូដែលទាក់ទងនឹងចំណូលចិត្ត របស់ដៃគូ បង្ហាញថាអ្នកតែងតែលើកទឹកចិត្តឱ្យគេធ្វើអ្វីដែលគេស្រឡាញ់។ រាល់កាដូដែលបានផ្ដល់ឱ្យក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ ឬបុណ្យប្រពៃណីផ្សេងៗ គឺជាការរួមចំណែកកសាងក្ដីសុខក្នុងគ្រួសារដៃគូ។ ការផ្ដល់កាដូជាការលើកទឹកចិត្តនៅពេលដៃគូសម្រេចបានជោគជ័យក្នុងសាលា ឬការងារ បង្ហាញថាអ្នកគឺជាអ្នកគាំទ្រដ៏ល្អបំផុតរបស់គេ។ ការផ្ដល់កាដូដោយភាពសុភាពរាបសារ និងស្នាមញញឹម ធ្វើឱ្យតម្លៃនៃវត្ថុនោះកើនឡើងទ្វេដងក្នុងភ្នែកអ្នកទទួល។ នៅក្នុងការណាត់ជួប ការផ្ដល់កាដូមិនគួរធ្វើឡើងក្នុងន័យបង្ខិតបង្ខំ ឬចង់បង្ហាញពីអំណាចនៃទឹកប្រាក់នោះឡើយ។ ការដែលអ្នកចេះសួរនាំពីតម្រូវការរបស់ដៃគូដោយប្រយោលមុននឹងទិញកាដូ បង្ហាញពីភាពឆ្លាតវៃ និងការយល់ចិត្ត។ ការផ្ដល់កាដូនៅកន្លែងដែលសមរម្យ និងមានឯកជនភាព ជួយឱ្យដៃគូមានអារម្មណ៍សុខស្រួលក្នុងការទទួលយកមនោសញ្ចេតនារបស់អ្នក។ ការមិនរំលឹកពីតម្លៃទឹកប្រាក់នៃកាដូដែលបានជូន បង្ហាញពីភាពថ្លៃថ្នូរ និងភាពបរិសុទ្ធនៃទឹកចិត្តរបស់អ្នក។ ការទទួលយកកាដូត្រឡប់មកវិញដោយក្ដីអំណរ និងការសរសើរពីទឹកចិត្តដៃគូ គឺជាការផ្ដល់កម្លាំងចិត្តដ៏អស្ចារ្យ។ ការផ្ដល់កាដូដែលសមស្របទៅតាមស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួនឯង បង្ហាញពីភាពស្មោះត្រង់ និងការមិនសម្ដែងក្នុងទំនាក់ទំនង។ កាដូដែលបានផ្ដល់ឱ្យគួរតែជាវត្ថុដែលនាំមកនូវភាពរីករាយ និងភាពងាយស្រួលដល់ជីវិតរបស់ដៃគូ ជាជាងការបង្កើតបន្ទុក។ ការជូនកាដូក្នុងនាមជាការសុំទោសចំពោះកំហុសឆ្គង បង្ហាញពីភាពក្លាហានក្នុងការទទួលខុសត្រូវ និងការចង់រក្សាចំណងស្នេហ៍។ ភាពចាស់ទុំក្នុងការផ្ដល់កាដូ គឺការដឹងថាពេលណាដែលគួរផ្ដល់ និងវត្ថុណាដែលស័ក្តិសមបំផុតសម្រាប់កាលៈទេសៈនោះ។ រាល់កាដូដែលអ្នកបានជូនក្នុងកំឡុងពេលណាត់ជួប នឹងក្លាយជាភស្តុតាងនៃក្តីស្រឡាញ់ដ៏ស្មោះត្រង់នៅពេលអ្នកទាំងពីរឈានដល់អាពាហ៍ពិពាហ៍។ ការរក្សាទុកនូវរាល់កាដូតូចតាចដែលដៃគូបានជូន បង្ហាញថាអ្នកពិតជាឱ្យតម្លៃដល់រាល់ការខិតខំប្រឹងប្រែងរបស់គេ។ កាដូខ្លះអាចនឹងចាស់ទៅតាមពេលវេលា ប៉ុន្តែមនោសញ្ចេតនាដែលបង្កប់នៅក្នុងនោះនឹងនៅតែថ្មីជានិច្ចក្នុងបេះដូង។ ការដែលអ្នកទាំងពីរអាចសើចសប្បាយ និងរំលឹកពីកាដូដំបូងដែលបានជួបគ្នា បង្កើតបានជាចំណងមេត្រីភាពដ៏ស្អិតរមួត។ ការផ្ដល់កាដូគឺជាការវិនិយោគលើសុភមង្គលផ្លូវចិត្ត ដែលជួយឱ្យទំនាក់ទំនងអាចឆ្លងផុតរាល់ភាពរកាំរកូស។ នៅក្នុងចិត្តរបស់មនុស្សដែលស្រឡាញ់អ្នក កាដូដែលផ្អែមល្ហែមបំផុត គឺជាវត្តមាន និងការយកចិត្តទុកដាក់របស់អ្នកជានិច្ច។ ការជូនកាដូដែលជួយឱ្យដៃគូមានសុខភាពល្អ បង្ហាញពីបំណងចង់ឱ្យគេរស់នៅក្បែរយើងបានយូរអង្វែងបំផុត។ ការប្រើប្រាស់កាដូដែលដៃគូបានជូននៅចំពោះមុខគេ បង្ហាញពីការផ្ដល់តម្លៃ និងមោទនភាពដែលអ្នកមានចំពោះវត្ថុនោះ។ សេចក្ដីស្រឡាញ់ដែលត្រូវបានពង្រឹងដោយការផ្ដល់ឱ្យ និងការទទួលយក បង្កើតបានជាតុល្យភាពដ៏ល្អឥតខ្ចោះក្នុងជីវិតគូ។ រាល់កាដូគឺជាសារសម្ងាត់ដែលនិយាយថា «អ្នកគឺជាមនុស្សពិសេសបំផុតនៅក្នុងជីវិតរបស់ខ្ញុំ»។ ការជូនឆ័ត្រ ឬអាវភ្លៀងនៅថ្ងៃដែលមានមេឃស្រទុំ បង្ហាញពីការបារម្ភដ៏ជ្រាលជ្រៅចំពោះសុខភាពរបស់ដៃគូ។ ការដែលអ្នកចេះរៀបចំកាដូដែលទាក់ទងនឹងការងាររបស់ដៃគូ ជួយឱ្យគេមានអារម្មណ៍ថាអ្នកតែងតែនៅក្បែរគាំទ្រគេជានិច្ច។ កាដូដែលជាគ្រឿងថែរក្សាស្បែក ឬសម្ផស្ស បង្ហាញពីការចង់ឱ្យដៃគូតែងតែមានភាពស្រស់ស្អាត និងមានទំនុកចិត្តលើខ្លួនឯង។ ការជូនកាដូជាបទពិសោធន៍ ដូចជាសំបុត្រទស្សនាការសម្ដែងសិល្បៈ បង្កើតបានជាការចងចាំរួមគ្នាដ៏អស្ចារ្យ។ ភាពផ្អែមល្ហែមនៃការណាត់ជួបនឹងកាន់តែដិតដាម ប្រសិនបើវាត្រូវបានអមដោយកាយវិការនៃការផ្ដល់ឱ្យដោយមិនកំណាញ់។ ការជូនកាដូដល់មិត្តភក្ដិជិតស្និទ្ធរបស់ដៃគូ ក៏ជាការបង្ហាញពីការផ្ដល់តម្លៃដល់រង្វង់សង្គមរបស់គេផងដែរ។ កាដូដែលល្អបំផុតគឺកាដូដែលធ្វើឱ្យដៃគូមានអារម្មណ៍ថាគេត្រូវបានគេយល់ចិត្ត និងត្រូវបានគេស្រឡាញ់យ៉ាងពិតប្រាកដ។ ការផ្ដល់កាដូគឺជាការសាបព្រោះនូវគ្រាប់ពូជនៃសេចក្ដីសុខ ដែលនឹងរីកលូតលាស់ជាដើមឈើស្នេហាដ៏រឹងមាំ។ មិនថាជាវត្ថុអ្វីឡើយ សំខាន់បំផុតគឺវាត្រូវបានផ្ដល់ឱ្យដោយបេះដូងដែលពោរពេញដោយភាពស្មោះត្រង់ និងការគោរព។